ជាទូទៅសម្ភារៈផ្ទះបាយ គឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់ប្រើប្រាស់នៅក្នុងការចម្អិន និងដាំស្លរ ហើយសម្ភារៈដែលតែងតែប្រើមាន ឆ្នាំង ខ្ទះ វែកសម្ល វែកឆា ចាន ស្លាព្រា ទូរដាក់ចាន និងសម្ភារៈដទៃជាច្រើនទៀត។ សម្ភារៈផ្ទះបាយខ្លះធ្វើឡើងអំពី ឬស្សី ឬខ្លះអំពីដែកអ៊ីណុកជាដើម។ ខ្មែរភាគច្រើនពេញនិយមខ្លាំងណាស់ជាមួយនឹងវែកឆា វែកបាយ និងវែកសម្លដែលធ្វើពីឫស្សី។ ប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះបាយទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីយូរលង់ណាស់មកហើយនៅក្នុងគ្រួសារខ្មែរ ហើយនៅតែបន្តពេញនិយមរហូតមកដល់បច្ចុប្បន្ន។ ជាពិសេសនៅតាមជនបទ និងក្នុងចំណោមអ្នកដែលចូលចិត្តរបស់របរប្រើប្រាស់បែបបុរាណ។ ការធ្វើវែកឆា វែកបាយ និងវែកសម្លពីដើមឫស្សី ដើមត្នោត ឬពីត្រឡោកដូង គឺទាមទារនូវភាពប៉ិនប្រសប់ និងសិល្បៈច្នៃប្រឌិតរបស់ប្រជាជនខ្មែរដែលមានស្នាដៃតជំនាន់។ ជ្រើសរើសដើមឫស្សី ដើមត្នោត ឬត្រឡោកដូងណាដែលល្អសម្រាប់យកមកច្នៃ ព្រោះវាងាយស្រួលធ្វើនិងរឹងមាំ ព្រមទាំងមិនងាយបាក់ ឬប្រេះ។ ប្រើប្រាស់ដើមឫស្សីដែលទើបកាត់ថ្មីៗល្អជាង ព្រោះវានៅមានសំណើមងាយស្រួលកែច្នៃ។ កាត់ឫស្សីជាកំណាត់ៗតាមទំហំដែលត្រូវការសម្រាប់វែកនីមួយៗ ដោយទុកប្រវែងវែងបន្តិចដើម្បីងាយស្រួលកាត់តម្រឹម។ យកឫស្សីដែលកាត់ហើយទៅលាងសម្អាតជ័រ និងធូលីដីឱ្យស្អាត។ បន្ទាប់មកហាលថ្ងៃឱ្យស្ងួតបន្តិច តែមិនឱ្យស្ងួតខ្លាំងពេកទេ ព្រោះវានឹងពិបាកពុះ។ អ្នកខ្លះក៏យកឫស្សីទៅត្រាំទឹក ឬស្ងោរដើម្បីកម្ចាត់ជាតិជ័រ ហើយវាជួយឱ្យឫស្សីកាន់តែធន់ ។ ឧបករណ៍ដែលធ្វើត្រូវប្រើប្រាស់កាំបិតដែលមុតល្អ សម្រាប់ពុះឫស្សីដើម្បីពុះកំណាត់ឫស្សីជាផ្ទាំងៗ ឬបន្ទះៗ ជៀសវាងបែកបាក់ដើមឬស្សី ឬអាចប្រើរណារតូចៗកាត់ផ្ទាំងឫស្សីឱ្យចេញជារូបរាងវែកដែលចង់បាន។ ឧទារហណ៍ វែកឆា ផ្នែកក្បាលរបស់វាមានផ្ទៃរាបស្មើបន្តិច ឬរាងទាល។ វែកបាយ ផ្នែកក្បាលរាងមូល ឬពងក្រពើ ហើយរាបស្មើជាងវែកសម្ល។ វែកសម្ល ផ្នែកក្បាលរាងមូល ឬពងក្រពើ ហើយមានរាងខូងបន្តិចដើម្បីងាយស្រួលដួសទឹក។ បន្ទាប់់មកយើង ប្រើខ្មៅដៃសម្រាប់គូសគម្រូនៃរូបរាងវែក ដែលមាន ដងវែក និង ក្បាលវែក នៅលើចំណិតឫស្សី។ ហើយប្រើកាំបិតមុតស្រួច ឬឧបករណ៍ខួងសម្រាប់ឆ្លាក់ឈើដើម្បីចាប់ផ្តើមឆ្លាក់ឫស្សីឱ្យចេញជារូបរាងដងវែក និងផ្នែកក្បាលវែក។ សម្រាប់វែកបាយ ទម្រង់ក្បាលវែកអាចមានរាងសំប៉ែត ឬរាងស្លឹកឈើ។ បន្ទាប់ពីឆ្លាក់បានរូបរាងហើយ ប្រើកាំបិតដដែលដើម្បីកោស ឬរំលីងផ្ទៃវែកឱ្យរាបស្មើ និងរលោង។ ដើម្បីឱ្យវែកកាន់តែរលោង និងស្រស់ស្អាត បច្ចុប្បន្នគេប្រើប្រាសើក្រដាសខាត់ដើម្បីខាត់ផ្ទៃវែកទាំងមូល។ ត្រូវខាត់បន្តិចម្តងៗរហូតដល់វារលោងនិងម៉ដ្ឋល្អ ហើយមិនមុតដៃ។ ក្រោយពីខាត់រលោងហើយ គេអាចលាបប្រេងដូង ឬប្រេងអូលីវមួយស្រទាប់ស្តើងៗ ដើម្បីការពារវែកពីសំណើម និងធ្វើឱ្យវាមានពណ៌កាន់តែស្រស់ស្អាត។ ការលាបប្រេងក៏ជួយឱ្យវែកមានសភាពរលោងស្អាត និងអាចប្រើប្រាស់បានយូរផងដែរ។ ការលាបប្រេងជួយការពារវែកពីសំណើម មិនឱ្យងាយប្រេះ និងធ្វើឱ្យពណ៌ឫស្សីចែងចាំងកាន់តែច្បាស់។ បន្ទាប់មកត្រូវសម្ងួតវា ដោយទុកវែកឱ្យស្ងួតល្អនៅក្នុងម្លប់ បន្ទាប់ពីលាបប្រេង ឬបន្ទាប់ពីសម្អាតរួច។ ចំពោះសម្ភារៈដែលយកមកធ្វើ មានឫស្សីចាស់ល្មម កាំបិតមុតល្អ ពូថៅតូច រណារតូចៗ ឧបករណ៍ឆ្លាក់តូចៗ ដូចជាខ្មៅដៃ ក្រដាសខាត់ និងប្រេងអូលីវ ឬប្រេងដូង។ ការធ្វើវែកពីឫស្សីទាមទារភាពប៉ិនប្រសប់ ភាពឆ្នៃប្រឌិត ការអត់ធ្មត់ និងការស្រមើលស្រមៃខ្ពស់។ សរុបមក វាជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលមានលក្ខណៈធម្មជាតិ និងប្រកបដោយសោភ័ណភាព។